តួនាទីក្នុងនាមជាកូនបង មិនត្រឹមតែជាសមាជិកគ្រួសារនោះទេ តែថែមទាំងជាអ្នកណែនាំ អ្នកមើលថែ និងជាគំរូដ៏សំខាន់សម្រាប់ប្អូនៗផងដែរ។ ការបំពេញតួនាទីនេះប្រកបដោយការយកចិត្តទុកដាក់ អាចជួយប្អូនៗឲ្យរីកចម្រើនទាំងចំណេះដឹង ស្មារតី និងការរស់នៅ។ ការបង្រៀនប្អូនៗមិនមែនគ្រាន់តែជាការចែករំលែកចំណេះដឹងប៉ុណ្ណោះទេ តែជាកាតព្វកិច្ច និងទំនួលខុសត្រូវដ៏ធំធេងមួយ។ ប្អូនៗតែងតែមើលមកបងៗជាគំរូ និងត្រាប់តាម។ ដូច្នេះ ការបង្ហាញអាកប្បកិរិយាល្អ មានសីលធម៌ល្អ ដូចជាការគោរពចាស់ទុំ ការចេះអធ្យាស្រ័យ និងការខិតខំប្រឹងប្រែង ក្នុងការសិក្សា ឬការងារ គឺជាការបង្រៀនដ៏មានប្រសិទ្ធភាពបំផុតដែលពុំចាំបាច់ប្រើពាក្យច្រើន។ យើងមានតួនាទីជួយប្អូនៗឲ្យយល់ដឹងពីអ្វីដែលត្រូវ និងខុស នៅក្នុងសង្គម និងក្នុងជីវិតប្រចាំថ្ងៃ។ ត្រូវបង្រៀនពួកគេឲ្យចេះដោះស្រាយបញ្ហាតូចធំដោយខ្លួនឯង មិនមែនធ្វើឲ្យពួកគេនោះទេ ហើយជួយពួកគេធ្វើការសម្រេចចិត្តប្រកបដោយភាពឈ្លាសវៃ។ ជំនួសឲ្យការបង្ខិតបង្ខំ ត្រូវជំរុញឲ្យប្អូនៗមានឆន្ទៈក្នុងការរៀនសូត្រ និងស្វែងយល់អ្វីថ្មីៗដោយក្តីរីករាយ។ យើងអាចធ្វើឲ្យការរៀនសូត្រជាបទពិសោធន៍ដ៏រីករាយ និងមិនមែនជាបន្ទុក។ ក្នុងនាមជាបង យើងមានទំនួលខុសត្រូវធានាថាប្អូនៗមានសុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ពីឥទ្ធិពលអាក្រក់នានា ដូចជាគ្រឿងញៀន អំពើហិង្សា ឬមនុស្សអាក្រក់។ ដើម្បីបំពេញតួនាទីជាបងបានល្អ យើងអាចអនុវត្តតាមរបៀបផ្សេងៗគ្នា ដោយដើរតួជា អ្នកណែនាំ និងជាគំរូ ជាអ្នកចែករំលែកចំណេះដឹង អ្នកស្តាប់ និងជាមិត្តភក្តិ អ្នកលើកទឹកចិត្ត អ្នកការពារ និងមើលថែ។ ការចែករំលែករឿងរ៉ាវជីវិតពិត ទាំងជោគជ័យ និងបរាជ័យ គឺជាមេរៀនដ៏មានតម្លៃបំផុតមួយសម្រាប់ប្អូនៗ។ ពេលយើងនិយាយពីជោគជ័យ វាមិនមែនគ្រាន់តែបង្ហាញពីលទ្ធផលចុងក្រោយនោះទេ ប៉ុន្តែត្រូវរៀបរាប់ពីដំណើរការដែលនាំទៅរកជោគជ័យនោះផង។ ឧទាហរណ៍ ពេលបងរៀនចប់វិទ្យាល័យ បងចង់រៀនពេទ្យណាស់ តែបងប្រឡងធ្លាក់។ បងពិបាកចិត្តខ្លាំងណាស់ តែបងមិនចុះចាញ់ទេ បងព្យាយាមរកវិធីផ្សេងទៀត ហើយទីបំផុតបងក៏បានរៀនជំនាញផ្សេងមួយដែលបងស្រឡាញ់ ហើយពេលនេះបងសប្បាយចិត្តនឹងការងារបងណាស់។ ចំណែកឯបរាជ័យវិញ គឺជាឱកាសដ៏ល្អដើម្បីបង្ហាញពីភាពរឹងមាំ និងការចេះដោះស្រាយបញ្ហា។ ប្អូនៗនឹងរៀនពីរបៀបដែលយើងបានក្រោកឈរ និងកែតម្រូវកំហុសឆ្គងរបស់យើង។ ឧទាហរណ៍ បងធ្លាប់ព្យាយាមធ្វើអាជីវកម្មមួយ តែបរាជ័យអស់លុយច្រើនណាស់។ ដំបូងបងគិតថាបងគ្មានសមត្ថភាពទេ តែបងក៏ចាប់ផ្ដើមគិតឡើងវិញថា តើកំហុសនៅត្រង់ណា? បងក៏រៀនពីកំហុសនោះ ហើយចាប់ផ្ដើមសាជាថ្មី។ ឥឡូវបងយល់ថា បរាជ័យមិនមែនជាទីបញ្ចប់ទេ តែជាមេរៀន។ ការលើកឧទាហរណ៍ជាក់លាក់ពីជីវិតផ្ទាល់ខ្លួនរបស់យើង នឹងធ្វើឱ្យរឿងរ៉ាវទាំងនោះកាន់តែមានន័យ និងងាយចាំសម្រាប់ប្អូនៗ។ ការជួយប្អូនៗក្នុងការសិក្សាទាមទារភាពអត់ធ្មត់ខ្ពស់ និងការយល់ដឹងពីកម្រិតចំណេះដឹងរបស់ពួកគេ។ មុននឹងពន្យល់ យើងគួរតែសួរពួកគេថា តើពួកគេយល់ត្រង់ចំណុចណាខ្លះហើយ មិនយល់ត្រង់ចំណុចណា? នេះជួយឱ្យយើងដឹងពីគម្លាតចំណេះដឹងរបស់ពួកគេ។ ពេលពន្យល់ គួរប្រើពាក្យងាយៗ ឧទាហរណ៍ជាក់ស្តែងដែលពួកគេអាចមើលឃើញក្នុងជីវភាពប្រចាំថ្ងៃ និងអាចទាក់ទងនឹងអ្វីដែលពួកគេចូលចិត្ត។ យើងអាចប្រើឧបករណ៍ជំនួយដូចជា រូបភាព វីដេអូ ឬសកម្មភាពជាក់ស្តែងដើម្បីឱ្យពួកគេងាយយល់។ យើងអាចណែនាំវិធីសាស្រ្តផ្សេងៗដូចជា រៀនជាក្រុម ធ្វើលំហាត់ច្រើន រៀបចំកាលវិភាគសិក្សា និងសង្ខេបមេរៀន ឬគូរផែនទីគំនិត។ ឧទាហរណ៍ ជំនួសឱ្យការប្រាប់ចម្លើយ យើងអាចសួរសំណួរនាំផ្លូវថា តើកថាខណ្ឌទីមួយនិយាយអំពីអ្វី? ឬ តើក្បួននេះគេប្រើសម្រាប់អ្វី?។ ការជួយបែបនេះនឹងបង្រៀនពួកគេពីរបៀបគិតវិភាគ និងដោះស្រាយបញ្ហា។ ជំនាញជីវិតមូលដ្ឋានមានសារៈសំខាន់ណាស់សម្រាប់អនាគតរបស់ប្អូនៗ ព្រោះវាជួយឱ្យពួកគេក្លាយជាបុគ្គលឯករាជ្យ និងមានទំនួលខុសត្រូវ។ យើងអាចបង្រៀនពួកគេតាមរយៈការអនុវត្តផ្ទាល់ និងការធ្វើជាគំរូ។ ការសម្អាតខ្លួនប្រាណឲ្យបានត្រឹមត្រូវ នេះរួមបញ្ចូលទាំងការដុសធ្មេញ លាងដៃមុនញ៉ាំបាយ និងក្រោយចូលបង្គន់ ងូតទឹកឱ្យស្អាត និងកក់សក់។ យើងអាចពន្យល់ពីសារៈសំខាន់នៃការសម្អាតខ្លួនប្រាណដើម្បីសុខភាពល្អ និងរបៀបអនុវត្តជាក់ស្ដែង។ ដើម្បីឱ្យការបង្រៀនមានប្រសិទ្ធភាព យើងគួរតែធ្វើជាគំរូផ្ទាល់។ បើបង្រៀនពីការរៀបចំខ្លួន យើងខ្លួនឯងក៏ត្រូវតែរៀបចំខ្លួនបានល្អដែរ។ ការអនុវត្តន៍ជាមួយពួកគេផ្ទាល់ និងការសរសើរពេលពួកគេធ្វើបានល្អ នឹងជួយឱ្យពួកគេមានកម្លាំងចិត្តក្នុងការរៀនសូត្រ និងអនុវត្តន៍។ ការស្តាប់ដោយយកចិត្តទុកដាក់គឺជាមូលដ្ឋានគ្រឹះនៃការកសាងទំនាក់ទំនងដ៏រឹងមាំ។ នៅពេលប្អូនៗនិយាយ យើងគួរតែផ្ដោតអារម្មណ៍ទាំងស្រុងទៅលើអ្វីដែលពួកគេកំពុងនិយាយ។ ពេលពួកគេមានបញ្ហា ចង់ត្អូញត្អែរ ឬចង់ចែករំលែកអ្វីមួយ សូមស្តាប់ពួកគេដោយគ្មានការវិនិច្ឆ័យ។ ជៀសវាងការរំខាន ឬបដិសេធអារម្មណ៍របស់ពួកគេ ដូចជាការនិយាយថា រឿងហ្នឹងវាមិនអីទេ ឬ កុំគិតច្រើនពេកអី។ ផ្ទុយទៅវិញ យើងអាចនិយាយថា បងយល់ថាអូនពិបាកចិត្តណាស់ ឬ បងស្តាប់អូននិយាយ។ ការសម្លឹងមើលភ្នែក ងក់ក្បាលជាសញ្ញាឆ្លើយតប ឬនិយាយពាក្យលើកទឹកចិត្តខ្លីៗ ដូចជា បងនៅទីនេះ ឬ បងស្តាប់ហើយ អាចបង្ហាញថាប្អូនៗមានតម្លៃសម្រាប់យើង។ ពេលខ្លះ គ្រាន់តែវត្តមាន និងការស្តាប់ដោយស្ងៀមស្ងាត់ ក៏គ្រប់គ្រាន់ដែរ។ វាសំខាន់ណាស់ដែលពួកគេដឹងថាយើងនៅទីនោះសម្រាប់ពួកគេ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ ការចំណាយពេលលេងជាមួយប្អូនៗ គឺជាវិធីដ៏មានប្រសិទ្ធភាពបំផុតក្នុងការពង្រឹងចំណងមិត្តភាព និងការទុកចិត្តគ្នា។ យើងគួរតែចំណាយពេលលេងជាមួយប្អូនៗ និងចូលរួមក្នុងសកម្មភាពដែលពួកគេចូលចិត្ត។ នេះអាចជាការលេងហ្គេម មើលកុនជាមួយគ្នា ដើរលេងកម្សាន្ត ឬធ្វើសកម្មភាពកីឡា។ ពេលលេងជាមួយគ្នា យើងគួរទុកទូរសព្ទចោល ហើយផ្ដោតអារម្មណ៍លើការលេង។ ការសើចលេងជាមួយគ្នា និងការបង្កើតអនុស្សាវរីយ៍ល្អៗ នឹងជួយពង្រឹងចំណងមិត្តភាពរបស់យើងជាមួយពួកគេ និងធ្វើឱ្យពួកគេមានអារម្មណ៍កក់ក្តៅ និងមានសុវត្ថិភាព។ ការរក្សាការសម្ងាត់គឺជាការបង្ហាញទំនុកចិត្តដ៏ធំបំផុតមួយ ដែលអាចកសាងបានជាមួយប្អូនៗ។ ប្រសិនបើប្អូនៗប្រាប់រឿងសម្ងាត់ សូមរក្សាវាឲ្យបានល្អបំផុត។ នេះបង្ហាញថាពួកគេអាចទុកចិត្តលើយើង និងអាចពឹងផ្អែកលើយើងបាន។ ភាពស្មោះត្រង់នេះនឹងធ្វើឱ្យពួកគេមានទំនុកចិត្តក្នុងការចែករំលែករឿងរ៉ាវសំខាន់ៗផ្សេងទៀតជាមួយយើងនាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ លុះត្រាតែរឿងនោះអាចបង្កគ្រោះថ្នាក់ដល់ពួកគេ ដូចជាការគំរាមកំហែងដល់សុវត្ថិភាពផ្ទាល់ខ្លួន ការរំលោភបំពាន ឬការគិតចង់ធ្វើអត្តឃាត យើងចាំបាច់ត្រូវប្រាប់ទៅឪពុកម្តាយ ឬមនុស្សពេញវ័យផ្សេងទៀតដែលគួរទុកចិត្ត។ មុននឹងប្រាប់ យើងគួរព្យាយាមពន្យល់ប្អូនៗថា ហេតុអ្វីបានជាយើងចាំបាច់ត្រូវធ្វើបែបនេះ ដោយបង្ហាញពីក្ដីបារម្ភរបស់យើងចំពោះសុវត្ថិភាពរបស់ពួកគេ។ ការរក្សាសុវត្ថិភាពរបស់ពួកគេគឺជារឿងសំខាន់បំផុត។ ការកោតសរសើរដោយស្មោះត្រង់ និងការលើកទឹកចិត្តនៅពេលជួបការលំបាក គឺមានសារៈសំខាន់ណាស់សម្រាប់បង្កើនភាពជឿជាក់របស់ប្អូនៗ។ នៅពេលប្អូនៗធ្វើអ្វីបានល្អ ទោះជារឿងតូចតាចក្តី សូមកោតសរសើរពួកគេដោយស្មោះត្រង់។ ឧទាហរណ៍ ជំនួសឲ្យការនិយាយថា ល្អណាស់ យើងអាចនិយាយថា អូនពិតជាខំប្រឹងណាស់ដែលអាចដោះស្រាយលំហាត់នេះបានត្រឹមត្រូវ បងសរសើរមែនទែន! ឬ បងចូលចិត្តរូបគំនូរអូនណាស់ វាពិតជាស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍! ការសរសើរដែលជាក់លាក់នឹងជួយឲ្យពួកគេដឹងថាយើងពិតជាយកចិត្តទុកដាក់។ នៅពេលពួកគេបរាជ័យ ឬជួបការលំបាក សូមលើកទឹកចិត្តឲ្យពួកគេព្យាយាមបន្តទៀត និងបង្ហាញថាការបរាជ័យជាផ្នែកមួយនៃការរៀនសូត្រ។ ឧទាហរណ៍ បងដឹងថាអូនខកចិត្ត តែមិនអីទេ គ្មានអ្នកណាម្នាក់ល្អឥតខ្ចោះនោះទេ។ រឿងសំខាន់គឺយើងបានរៀនអ្វីមួយពីកំហុសនេះ ហើយយើងអាចធ្វើបានល្អជាងមុនពេលក្រោយ។ បងនៅក្បែរអូនជានិច្ច! ជួយពួកគេវិភាគរកមូលហេតុនៃបរាជ័យ ហើយជំរុញទឹកចិត្តពួកគេឲ្យក្រោកឈរម្តងទៀត។ ការគាំទ្រក្តីសុបិន និងចំណង់ចំណូលចិត្តរបស់ប្អូនៗ នឹងជួយពួកគេស្វែងរកផ្លូវជីវិតរបស់ខ្លួន។ គាំទ្រក្តីសុបិន និងចំណង់ចំណូលចិត្តរបស់ប្អូនៗ ស្តាប់អ្វីដែលពួកគេចង់ធ្វើក្នុងពេលអនាគត ឬអ្វីដែលពួកគេចូលចិត្តខ្លាំង។ ឧទាហរណ៍ បើប្អូនៗចូលចិត្តគូររូប យើងអាចរកសៀវភៅគំនូរ ឬសម្ភារៈគំនូរឲ្យពួកគេ។ បើពួកគេចង់ក្លាយជាអ្នកវិទ្យាសាស្ត្រ យើងអាចរកឯកសារ ឬកម្មវិធីទូរទស្សន៍ទាក់ទងនឹងវិទ្យាសាស្ត្រឲ្យពួកគេមើល។ លើកទឹកចិត្តពួកគេឲ្យសាកល្បងសកម្មភាពថ្មីៗ ដើម្បីរកឃើញទេពកោសល្យ និងចំណង់ចំណូលចិត្តរបស់ខ្លួន។ ពេលពួកគេរកឃើញហើយ សូមបង្ហាញផ្លូវដល់ពួកគេដើម្បីអភិវឌ្ឍទេពកោសល្យរបស់ខ្លួន។ នេះអាចជាការចុះឈ្មោះចូលរៀនវគ្គខ្លីៗ ចូលរួមក្នុងក្លឹបសាលារៀន ឬគ្រាន់តែផ្តល់ពេលវេលា និងកន្លែងឲ្យពួកគេអនុវត្តន៍។ ការបង្ហាញការជឿជាក់របស់យើង អាចក្លាយជាកម្លាំងជំរុញដ៏ធំសម្រាប់ប្អូនៗ។ បង្ហាញការជឿជាក់ថាប្អូនៗអាចធ្វើបាន ទោះបីជាពួកគេជួបឧបសគ្គ ឬមានការភ័យខ្លាចក៏ដោយ។ ឧទាហរណ៍ ពេលពួកគេភ័យខ្លាចក្នុងការប្រកួតប្រជែង យើងអាចនិយាយថា បងដឹងថាអូនភ័យ តែបងជឿជាក់លើសមត្ថភាពរបស់អូន។ អូនពូកែណាស់ ហើយបងដឹងថាអូនអាចធ្វើបានល្អបំផុតតាមលទ្ធភាពរបស់អូន។ ពេលខ្លះ យើងត្រូវផ្តល់ឱកាសឲ្យពួកគេសាកល្បងធ្វើអ្វីមួយដោយខ្លួនឯង ទោះបីជាយើងដឹងថាពួកគេអាចនឹងជួបការលំបាកក៏ដោយ។ ការផ្តល់ទំនុកចិត្តបែបនេះ នឹងជួយឲ្យពួកគេមានភាពក្លាហាន និងរឹងមាំក្នុងការប្រឈមមុខនឹងបញ្ហាផ្សេងៗក្នុងជីវិត។ ការធ្វើជាអ្នកលើកទឹកចិត្ត គឺទាមទារភាពអត់ធ្មត់ ភាពស្មោះត្រង់ និងការស្រឡាញ់។ ពេលយើងផ្តល់កម្លាំងចិត្តឲ្យប្អូនៗ នោះពួកគេនឹងមានមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអភិវឌ្ឍខ្លួនឯង និងដេញតាមក្តីសុបិនរបស់ពួកគេ។ ការការពារប្អូនៗពីគ្រោះថ្នាក់ គឺជាអាទិភាពចម្បងមួយក្នុងនាមជាបង។ យើងត្រូវមានការប្រុងប្រយ័ត្នជានិច្ចដើម្បីការពារពួកគេពី គ្រោះថ្នាក់ផ្លូវកាយ គ្រោះថ្នាក់ផ្លូវចិត្ត និងការគំរាមកំហែងពីមនុស្សមិនល្អ។ ត្រូវស្តាប់ពួកគេដោយយកចិត្តទុកដាក់ ប្រសិនបើពួកគេត្អូញត្អែរពីបញ្ហាទាំងនេះ ហើយរកដំណោះស្រាយដើម្បីការពារពួកគេ។ បង្រៀនពួកគេឲ្យប្រយ័ត្នចំពោះមនុស្សចម្លែក និងមិនទទួលយកអ្វីពីអ្នកដែលមិនស្គាល់ច្បាស់។ ត្រូវដឹងពីអ្នកដែលប្អូនៗទាក់ទងជាមួយ ទាំងនៅសាលារៀន និងតាមប្រព័ន្ធអុីនធឺណេត។ ក្រៅពីការការពារផ្ទាល់ យើងក៏ត្រូវបង្រៀនពួកគេពីរបៀបការពារខ្លួនឯងនៅពេលដែលយើងមិននៅក្បែរ។ នេះជាជំនាញជីវិតដ៏សំខាន់ដែលពួកគេត្រូវមាន ការមិននិយាយជាមួយមនុស្សចម្លែក ការស្វែងរកជំនួយនៅពេលមានបញ្ហា និងការយល់ដឹងពីព្រំដែនផ្ទាល់ខ្លួន។ បង្រៀនពួកគេឲ្យចេះនិយាយថា ទេ ចំពោះការអញ្ជើញ ឬការផ្តល់ជូនពីមនុស្សចម្លែក ហើយឲ្យរត់ទៅរកឪពុកម្តាយ ឬមនុស្សពេញវ័យដែលគួរឲ្យទុកចិត្ត ប្រសិនបើមានអ្នកណាមកបៀតបៀន។ ណែនាំពួកគេឲ្យដឹងពីរបៀបស្វែងរកជំនួយពីមនុស្សពេញវ័យដែលពួកគេទុកចិត្ត ដូចជាគ្រូបង្រៀន សាច់ញាតិ ឬស្ថាប័នពាក់ព័ន្ធ ប្រសិនបើពួកគេជួបការលំបាក ឬមានអារម្មណ៍ថាខ្លួនឯងមិនមានសុវត្ថិភាព បង្រៀនពួកគេឲ្យចងចាំលេខទូរសព្ទបន្ទាន់។ សុខភាពល្អគឺជាមូលដ្ឋានគ្រឹះសម្រាប់ការលូតលាស់ និងការអភិវឌ្ឍន៍របស់ប្អូនៗ។ លើកទឹកចិត្តពួកគេឲ្យញ៉ាំបន្លែ ផ្លែឈើ និងអាហារដែលមានប្រយោជន៍។ កំណត់ការញ៉ាំអាហារកែច្នៃ ឬអាហារផ្អែមច្រើនពេក។ ធានាថាពួកគេគេងបានគ្រប់គ្រាន់តាមអាយុរបស់ពួកគេ។ ការគេងមិនគ្រប់គ្រាន់អាចប៉ះពាល់ដល់ការសិក្សា និងសុខភាពទូទៅរបស់ពួកគេ។ លើកទឹកចិត្តពួកគេឲ្យលេងកីឡា ឬធ្វើសកម្មភាពកាយសម្បទាផ្សេងៗ ដើម្បីរក្សារាងកាយឲ្យមានសុខភាពល្អ និងរឹងមាំ។ ក្តីស្រឡាញ់ និងភាពកក់ក្តៅ គឺជាមូលដ្ឋានគ្រឹះនៃសុខភាពផ្លូវចិត្ត និងអារម្មណ៍របស់ប្អូនៗ។ បង្ហាញក្តីស្រលាញ់ ការយកចិត្តទុកដាក់ និងភាពកក់ក្តៅជានិច្ច ដោយការឱប ថើប និយាយពាក្យល្អៗ និងចំណាយពេលជាមួយពួកគេឲ្យបានច្រើន។ ឲ្យប្អូនៗមានអារម្មណ៍ថាមានសុវត្ថិភាព ត្រូវបានគេស្រលាញ់ និងមានតម្លៃនៅក្នុងគ្រួសារ ពេលពួកគេមានអារម្មណ៍ថាមានសុវត្ថិភាព ពួកគេនឹងហ៊ានបង្ហាញអារម្មណ៍ និងគំនិតរបស់ពួកគេដោយបើកចំហ។ ការដឹងថាពួកគេត្រូវបានគេស្រឡាញ់ដោយគ្មានលក្ខខណ្ឌ នឹងជួយកសាងភាពជឿជាក់លើខ្លួនឯង និងភាពធន់របស់ពួកគេ។ ការបំពេញតួនាទីជាអ្នកការពារ និងមើលថែ គឺទាមទារភាពអត់ធ្មត់ ការលះបង់ និងក្តីស្រលាញ់ដ៏បរិសុទ្ធ។ វាជាដំណើរការមួយដែលទាមទារពេលវេលា និងការខិតខំ ប៉ុន្តែលទ្ធផលដែលទទួលបានគឺការរីកចម្រើនរបស់ប្អូនៗដែលមិនអាចកាត់ថ្លៃបាន ហើយពួកគេនឹងក្លាយជាបុគ្គលដែលមានទំនួលខុសត្រូវ និងមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។